មានប្រជាជនខ្មែរជាច្រើនជួបប្រទះនូវការលំបាកក្នុងការរ៉ាបរ៉ងនូវការងារផ្ទះតែម្នាក់ឯង។ ការចម្អិនម្ហូបប្រចាំថ្ងៃអាចជាកិច្ចការមួយដ៏ហត់នឿយ បើសិនជាគ្មានជំនួយពីសមាជិកណាម្នាក់ក្នុងគ្រួសារ។ ការសម្អាតផ្ទះត្រូវការពេលវេលា និងកម្លំាងយ៉ាងច្រើន។ ការបោកសម្លៀកបំពាក់តែម្នាក់ឯងក៏ជាកិច្ចការដ៏ហត់នឿយមួយផងដែរ។ គ្រួសារខ្មែរខ្លះជួលគេឱ្យមកជួយការងារផ្ទះ ប៉ុន្តែក៏មានគ្រួសារច្រើនទៀតគ្មានលទ្ធភាពក្នុងការជួលនោះទេ។ ការគិតគូរអំពីអាហារ និងការទៅផ្សារតម្រូវឱ្យមានការរៀបចំជាមុន ព្រមទាំងមានផែនការចំណាយត្រឹមត្រូវផងដែរ។ ការធ្វើការងារផ្ទះអាចនឹងចំណាយពេលបីទៅបួនម៉ោងជារៀងរាល់ថ្ងៃ។ ការបោក និងហាលសម្លៀកបំពាក់ កាន់តែមានការលំបាកនៅរដូវភ្លៀង។ មនុស្សមួយចំនួនជួបការលំបាកក្នុងការចម្អិនអាហារតែម្នាក់ឯង ដោយសារមិនសូវចេះធ្វើម្ហូបច្រើន។ ការបោស និងជូតផ្ទះក៏ត្រូវការថាមពលរាងកាយច្រើនផងដែរ។ ការធ្វើការងារផ្ទះតែឯង ដោយគ្មានជំនួយពីគ្រួសារអាចបង្កើនសំពាធផ្លូវចិត្ត។ អ្នកខ្លះបែងចែកការងារផ្ទះទៅតាមថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីកុំឱ្យមានការងារត្រូវធ្វើច្រើនពេកក្នុងមួយថ្ងៃ។ ការទៅផ្សារទិញម្ហូបម្នាក់ឯងក៏តម្រូវឱ្យមានការរៀបចំថវិកាឱ្យបានល្អិតល្អន់ផងដែរ។ បើគិតពីចំណុចវិជ្ជមាន ការចម្អិនម្ហូបដោយខ្លួនឯងអាចជាការជម្រុញចិត្តក្នុងការរៀនពីមុខម្ហូបថ្មីៗ។ ការសម្អាតបន្ទប់ទឹកត្រូវបានរាប់ថាជាកិច្ចការលំបាក និងគ្មានអនាម័យមួយ។ យ៉ាងណាមិញ ការធ្វើការងារផ្ទះដោយខ្លួនឯងជួយយើងបង្កើតភាពឯករាជ្យផ្ទាល់ខ្លួន។ មានយុវជនខ្មែរជាច្រើនរស់នៅតែឯងពេលកំពុងសិក្សា ឬធ្វើការងារនៅទីក្រុង។ មនុស្សមួយចំំនួនមានអារម្មណ៍ឯកា ពេលធ្វើការងារផ្ទះដោយគ្មានគ្រួសារ។ ការមើលវីដេអូអនឡាញក៏អាចជួយបង្រៀនពីរបៀបសម្អាតផ្ទះ និងចម្អិនអាហារខ្លះៗដែរ ។ បន្ទាប់ពីធ្វើការ ឬ សិក្សាមួយថ្ងៃពេញ ការលាងចានក៏ជាកិច្ចការមួយហត់នឿយដែរ។ ការទិញទំនិញ ឬម្ហូបតាមអានឡាញអាចជួយសន្សំសំចៃពេលវេលា និងថាមពល ពេលគ្មានអ្នកជួយ។ អ្នកខ្លះចែកការងារផ្ទះជាមួយមិត្តរួមបន្ទប់ បើសិនជាគេស្នាក់នៅជាមួយគ្នា។ ការធ្វើការងារផ្ទះដោយគ្មានជំនួយពីគ្រួសារអាចនឹងនាំឱ្យមានភាពហត់នឿយ ទាំងខាងផ្លូវចិត្ត និងខាងរាងកាយ។ អ្នកខ្លះបង្កើតទម្លាប់ផ្ទាល់ខ្លួន ដើម្បីធ្វើការងារផ្ទះឱ្យបានរហ័ស និងងាយស្រួលជាងមុន។ ការរៀនគ្រប់គ្រងភារកិច្ចក្នុងផ្ទះតែម្នាក់ឯងជួយយើងឱ្យមានភាពរឹងមាំ និងមានឯករាជ្យក្នុងការរស់នៅជាមនុស្សពេញវ័យ។ ការចេះគ្រប់គ្រងការងារផ្ទះតែម្នាក់ឯងក៏ធ្វើឱ្យបុគ្គលនោះក្លាយជាមនុស្សដែលមានវិន័យល្អ និងមានទំនួលខុសត្រូវក្នុងការរស់នៅផងដែរ។ ពេលធ្វើការងារផ្ទះម្នាក់ឯង មនុស្សខ្លះចូលចិត្តស្ដាប់ចម្រៀង ដើម្បីបន្លប់ការអផ្សុក និង ភាពហត់នឿយ។ ខ្មែរភាគច្រើនចាត់ទុកថា ការចេះគ្រប់គ្រងផ្ទះសម្បែងដោយខ្លួនឯង ជាផ្នែកមួយនៃទំនួលខុសត្រូវរបស់មនុស្សពេញវ័យ។